ត្រេះ គឺជាល្បែងប្រជាប្រិយខ្មែរបុរាណមួយប្រភេទដែលពេញនិយមលេងតាំងពីក្មេងៗរហូតដល់មនុស្សធំ។ ល្បែងនេះតម្រូវឲ្យអ្នកលេងមានភាពប៉ិនប្រសប់ក្នុងការសម្របសម្រួលដៃ និងភ្នែក។ ល្បែងនេះពេញនិយមលេងដោយកុមារា កុមារី ក៏ដូចជាមនុស្សធំ ដើម្បីកម្សាន្តសប្បាយ និងហ្វឹកហាត់ភាពរហ័សរហួនផងដែរ។ ល្បែងនេះតម្រូវឲ្យអ្នកលេងមានភាពប៉ិនប្រសប់ក្នុងការចាប់កូនបាល់ និងរើសឈើក្នុងពេលតែមួយ។ អ្នកលេងត្រូវផ្តោតអារម្មណ៍ទៅលើការបោះកូនបាល់ឡើងលើ ក្នុងពេលដំណាលគ្នានោះក៏ត្រូវរើសឈើនៅលើដី ហើយចាប់បាល់ឲ្យទាន់មុននឹងវាធ្លាក់ដល់ដី។ សកម្មភាពនេះតម្រូវឲ្យភ្នែកមើល ដៃធ្វើសកម្មភាព រួមបញ្ចូលគ្នាប្រកបដោយភាពស៊ីសង្វាក់ ដែលជួយពង្រឹងជំនាញសម្របសម្រួលនេះបានយ៉ាងល្អ។ ដើម្បីលេងត្រេះបានល្អ អ្នកលេងត្រូវមានល្បឿនលឿនក្នុងការរើសឈើ និងចាប់កូនបាល់។ ល្បែងនេះជួយហ្វឹកហាត់ប្រព័ន្ធសរសៃប្រសាទឲ្យមានប្រតិកម្មរហ័សចំពោះស្ថានការណ៍ដែលតម្រូវឲ្យធ្វើការសម្រេចចិត្តភ្លាមៗ និងធ្វើសកម្មភាពទាន់ពេលវេលា។ ប្រសិនបើបាត់បង់ការផ្តោតអារម្មណ៍ សូម្បីតែបន្តិចក៏អាចធ្វើឲ្យចាញ់បានដែរ។ ដូច្នេះ វាជាល្បែងដ៏ល្អសម្រាប់ជួយហ្វឹកហាត់សមត្ថភាពក្នុងការផ្ចង់អារម្មណ៍។ ទោះបីជាមើលទៅសាមញ្ញ តែក៏តម្រូវឲ្យអ្នកលេងគិតពីយុទ្ធសាស្ត្រក្នុងការរើសឈើដែរ ជាពិសេសនៅពេលចំនួនឈើកាន់តែច្រើន។ ការលេងត្រេះទាមទារភាពអត់ធ្មត់ និងការអនុវត្តតាមក្បួន។ ល្បែងត្រេះជាធម្មតាគេលេងជាក្រុម ឬជាលក្ខណៈប្រកួតប្រជែងតូចៗ ដែលអាចជួយឲ្យកុមាររៀនពីរបៀបធ្វើអន្តរកម្មជាមួយមិត្តភក្តិ រៀនទទួលយកជ័យជំនះ និងការបរាជ័យ រួមទាំងរៀនពីវិន័យក្នុងការលេងផងដែរ។ ជាធម្មតាគេប្រើបាល់តូចៗដែលធ្វើពីដុំមូលឬវត្ថុផ្សេងៗដែលមានទំហំល្មមអាចចាប់បានដោយដៃម្ខាង។ គេប្រើបន្ទះឈើតូចៗ អាចជាចង្កឹះ ប៊ិច ឬដុំឈើតូចៗ ចំនួន ៤ ទៅ ៥ ដុំ ឬច្រើនជាងនេះ។ អ្នកលេងត្រូវកាន់បាល់ និងឈើទាំងអស់នៅក្នុងដៃម្ខាង។ បោះបាល់ឡើងទៅលើបន្តិច ហើយក្នុងពេលជាមួយគ្នានោះត្រូវទម្លាក់ឈើទាំងអស់ទៅលើដី។ មុនពេលបាល់ធ្លាក់ដល់ដី អ្នកលេងត្រូវប្រញាប់រើសឈើ ១ ដុំ ដោយដៃម្ខាងទៀត រួចចាប់បាល់ឲ្យជាប់មុននឹងវាប៉ះដី។ បន្ទាប់មក យកឈើដែលបានរើសដាក់ចូលក្នុងដៃម្ខាងដែលកាន់បាល់។ ល្បែងនេះលេងជាបន្តបន្ទាប់ដោយបង្កើនចំនួនឈើដែលត្រូវរើសជាលំដាប់។ ឧទាហរណ៍ ជុំទី១ រើសឈើ ១ដុំ ជុំទី ២ រើសឈើ ២ ដុំ ជុំទី៣ រើសឈើ ៣ ដុំ រើសរហូតដល់អស់ឈើទាំងអស់។ ប្រសិនបើអ្នកលេងមិនអាចចាប់បាល់ទាន់ ឬរើសឈើមិនទាន់ ចាត់ទុកថាចាញ់ ហើយត្រូវប្ដូរវេនទៅអ្នកលេងបន្ទាប់។ អ្នកណាដែលអាចលេងបានច្រើនជុំជាងគេដោយមិនទម្លាក់បាល់ ឬឈើជាអ្នកឈ្នះ។ អ្នកលេងចាត់ទុកថាចាញ់វេន ហើយត្រូវប្ដូរវេនឲ្យអ្នកបន្ទាប់ បើមិនអាចចាប់បាល់ទាន់។ បើរើសឈើមិនបានគ្រប់ចំនួន ឬធ្វើឲ្យឈើដែលនៅសល់រំកិលអ្នកនឹងចាញ់។ ការលេងមិនត្រូវធ្វើឲ្យបាល់ប៉ះដីមុនពេលចាប់ឈើបានទ្បើយ។ ល្បែងទាញអុស មិនត្រឹមតែជាល្បែងកម្សាន្តប៉ុណ្ណោះទេ ថែមទាំងជួយអភិវឌ្ឍជំនាញជាច្រើន ល្បែងទាញអុសតម្រូវឲ្យអ្នកលេងប្រើប្រាស់ភ្នែកមើលបាល់ និងដៃរើសឈើក្នុងពេលតែមួយ។ ល្បែងនេះជួយឲ្យអ្នកលេងមានប្រតិកម្មរហ័ស និងសម្រេចចិត្តបានលឿន។ វាទាមទារការយកចិត្តទុកដាក់ខ្ពស់ដើម្បីលេងឲ្យបានជោគជ័យ។ ប្រសិនបើលេងខុសក្បួន ឬមិនអត់ធ្មត់ លទ្ធផលនឹងបរាជ័យ វាជួយបង្រៀនអ្នកលេងឲ្យចេះរៀនពីកំហុស និងបន្តព្យាយាម។ ល្បែង ត្រេះ គឺជាផ្នែកមួយនៃកេរដំណែលវប្បធម៌ខ្មែរដែលគួរតែត្រូវបានថែរក្សា និងផ្សព្វផ្សាយទៅដល់ជំនាន់ក្រោយ។